ផ្លែទៀបបារាំងដែលគេស្គាល់ជាទូទៅថា ទៀបធម្មជាតិ មិនត្រឹមតែជាផ្លែឈើដ៏ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយនៃការពេញនិយមក្នុងចំណោមប្រជាជនខ្មែរ ដោយសារតែហេតុផលសំខាន់ៗមួយចំនួន។ ផ្លែឈើប្រភេទនេះមានរសជាតិប្លែក និងទាក់ទាញ គឺជាកត្តាដ៏ចម្បងដែលធ្វើឱ្យផ្លែឈើនេះលេចធ្លោ។ ផ្លែទៀបបារាំងមានរសជាតិផ្អែមលាយជូរ ដែលមានក្លិនក្រអូបឈ្ងុយឈ្ងប់ប្លែកពីផ្លែឈើដទៃទៀត។ សាច់របស់វាមានសភាពទន់ល្មើយដូចជាការ៉េម ធ្វើឱ្យងាយស្រួលបរិភោគទាំងមនុស្សចាស់ និងក្មេងៗ។ ម្យ៉ាងទៀត អត្ថប្រយោជន៍ចំពោះសុខភាព គឺជាចំណុចដ៏សំខាន់មួយទៀត។ ផ្លែឈើនេះសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា វីតាមីន ស៊ី ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលសុទ្ធតែមានគុណប្រយោជន៍ល្អសម្រាប់សុខភាព។ អត្ថប្រយោជន៍ទាំងនេះ បានជំរុញឱ្យប្រជាជនកាន់តែងាកមកបរិភោគផ្លែទៀបបារាំងដើម្បីថែរក្សាសុខភាព។ ទោះបីជាដើមទៀបបារាំងអាចដុះលូតលាស់ និងផ្លែបានស្ទើរពេញមួយឆ្នាំក៏ដោយ ក៏មានរដូវកាលជាក់លាក់មួយដែលផ្លែរបស់វាមានច្រើន រសជាតិឆ្ងាញ់ និងមានគុណភាពល្អបំផុត។ រដូវកាលដែលគេអាចចាត់ទុកជា រដូវផ្លែទៀបបារាំង គឺចាប់ពី អំឡុងខែវិច្ឆិកា ដល់ខែមេសា ដែលត្រូវនឹងរដូវប្រាំងនៅកម្ពុជា។ នៅអំឡុងពេលនេះ អាកាសធាតុស្ងួត និងមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ គឺអំណោយផលយ៉ាងខ្លាំងដល់ការលូតលាស់របស់ផ្លែ។ កត្តាធម្មជាតិទាំងនេះធ្វើឱ្យផ្លែទៀបបារាំងដែលចេញនៅរដូវប្រាំងមានសាច់ក្រាស់ រសជាតិផ្អែមឆ្ងាញ់ជាងផ្លែដែលចេញនៅរដូវវស្សា។ លើសពីនេះទៅទៀត ដោយសារតែដំណាំចេញផ្លែច្រើននៅរដូវនេះ តម្លៃរបស់វាក៏មានភាពសមរម្យ និងងាយស្រួលរកទិញនៅតាមទីផ្សារទូទាំងប្រទេស។ ដូច្នេះហើយ ប្រសិនបើអ្នកចង់ភ្លក់រសជាតិទៀបបារាំងដែលល្អបំផុត អ្នកគួរតែរកទិញវាអំឡុងពេលរដូវកាលនេះ។ ក្រៅពីការបរិភោគផ្លែស្រស់ៗ ប្រជាជនខ្មែរបានកែច្នៃផ្លែទៀបបារាំងទៅជាម្ហូប និងភេសជ្ជៈជាច្រើនមុខដើម្បីបង្កើនរសជាតិ និងភាពទាក់ទាញ។ ភាពច្នៃប្រឌិតទាំងនេះបានធ្វើឱ្យផ្លែទៀបបារាំងកាន់តែមានទីផ្សារទូលំទូលាយ។ គេអាចយកសាច់ផ្លែទៀបបារាំងដែលទុំល្អមកក្រឡុកជាមួយទឹកកក ទឹកដោះគោខាប់ ឬទឹកឃ្មុំដើម្បីធ្វើជា ទឹកក្រឡុកទៀបបារាំង ដែលមានរសជាតិផ្អែម ជូរ និងមានក្លិនឈ្ងុយឆ្ងាញ់។ វាក៏អាចយកទៅធ្វើជាទឹកផ្លែឈើ ដែលផ្តល់ភាពស្រស់ស្រាយផងដែរ។ សម្រាប់សាច់ផ្លែទៀបបារាំងអាចយកទៅធ្វើជាបង្អែមផ្សេងៗបានយ៉ាងងាយស្រួល។ លើសពីនេះ វាអាចយកទៅលាយជាមួយទឹកដោះគោជូរដើម្បីធ្វើជាបង្អែម ព្រមទាំងប្រើជាសាច់នំ filling សម្រាប់នំខេក ឬនំផ្សេងៗទៀត។ ការកែច្នៃទាំងនេះមិនត្រឹមតែជួយឱ្យយើងអាចបរិភោគផ្លែទៀបបារាំងបានច្រើនទម្រង់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបន្ថែមតម្លៃដល់ផ្លែឈើមួយប្រភេទនេះផងដែរ។ ប្រទេសកម្ពុជាមានការអំណោយផលក្នុងការដាំដុះផ្លែទៀបបារាំងយ៉ាងខ្លាំង ដោយសារតែកត្តាអាកាសធាតុ។ អាកាសធាតុក្តៅសើមរបស់កម្ពុជាគឺជាលក្ខខណ្ឌដ៏ល្អសម្រាប់ដើមទៀបបារាំងក្នុងការលូតលាស់ និងផ្តល់ផល។ ជាទូទៅ ដំណាំនេះមិនត្រូវការការថែទាំច្រើនទេ ធ្វើឱ្យវាងាយស្រួលដាំដុះទាំងនៅក្នុងចំការទ្រង់ទ្រាយធំ និងនៅតាមផ្ទះ។ ដូច្នេះហើយ ប្រជាជនខ្មែរអាចដាំវាបានគ្រប់តំបន់ទូទាំងប្រទេស។ ទោះបីជាយ៉ាងនេះក្តី ក៏មានការនាំចូលផ្លែទៀបបារាំងពីប្រទេសជិតខាងផងដែរ ដើម្បីបំពេញតម្រូវការទីផ្សារ និងដើម្បីរក្សាការផ្គត់ផ្គង់ឱ្យបានទៀងទាត់ពេញមួយឆ្នាំ។ ប៉ុន្តែភាគច្រើននៃផ្លែទៀបបារាំងដែលលក់ដូរនៅក្នុងស្រុក គឺសុទ្ធតែជាដំណាំក្នុងស្រុកដែលប្រជាជនខ្មែរបានដាំដុះផ្ទាល់។